ការរស់នៅប្រកបដោយភាពស្ងប់សុខក្នុងចិត្តគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូបនៅក្នុងសង្គមសម័យថ្មីនេះ។ សេចក្តីសុខដែលកើតចេញពីការហ្វឹកហាត់ផ្លូវចិត្តជារៀងរាល់ថ្ងៃជួយឱ្យយើងមានកម្លាំងចិត្តកាន់តែរឹងមាំ និង មានក្តីសង្ឃឹម។ លោកអ្នកអាចចាប់ផ្តើមស្វែងយល់ពីរបៀបនៃការសម្រួលអារម្មណ៍តាមរយៈបច្ចេកវិទ្យាទំនើបដែលមានស្រាប់នៅក្នុងទូរសព្ទដៃ។ ពិភពលោកបច្ចុប្បន្នបានបង្កើតកម្មវិធីជាច្រើនដើម្បីជួយសម្រួលដល់ការធ្វើសមាធិសម្រាប់មនុស្សគ្រប់វ័យ ឬ គ្រប់កាលៈទេសៈ។ ការប្រើប្រាស់កម្មវិធីសមាធិដែលមានការណែនាំត្រឹមត្រូវនឹងជួយឱ្យការអនុវត្តផ្លូវចិត្តរបស់អ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់។ កម្មវិធីដែលទទួលបានការពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោកគឺកម្មវិធីឈ្មោះថា អ៊ិនសាយ ថាយមឺរ។ សក្ដានុពលនៃកម្មវិធីនេះគឺការផ្តល់ជូននូវមាតិកាឥតគិតថ្លៃជាច្រើនលើសលប់សម្រាប់អ្នកដែលមិនចង់ចំណាយថវិកា និង ចង់សាកល្បង។ អ្នកប្រើប្រាស់អាចស្វែងរកសំឡេងនាំផ្លូវសម្រាប់ធ្វើសមាធិបានច្រើនជាងមួយសែនបទដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង។ តន្ត្រីដែលជួយឱ្យគេងលក់ស្រួលគឺជាផ្នែកមួយដែលជួយឱ្យអ្នកដែលមានបញ្ហាគេងមិនលក់មានអារម្មណ៍ធូរស្រាល និង ស្ងប់ចិត្ត។ សំឡេងធម្មជាតិដូចជាសំឡេងទឹកហូរឬសំឡេងសត្វបក្សីយំជួយបង្កើតបរិយាកាសដូចជាយើងកំពុងស្ថិតក្នុងព្រៃភ្នំដ៏ត្រជាក់។ ទោះបីជាកម្មវិធីនេះមានមាតិកាភាគច្រើនជាភាសាអង់គ្លេសក៏ដោយក៏ប្រជាជនកម្ពុជានៅតែអាចទាញយកអត្ថប្រយោជន៍បានច្រើន។ មុខងារនាឡិកាកំណត់ពេលគឺជាឧបករណ៍ដ៏សំខាន់សម្រាប់អ្នកដែលចង់ធ្វើសមាធិដោយស្ងប់ស្ងាត់ និង មិនចង់ប្រើសំឡេង។ សំឡេងជួងបែបព្រះពុទ្ធសាសនាដែលមានក្នុងកម្មវិធីនេះផ្តល់នូវអារម្មណ៍ដូចជាយើងកំពុងស្ថិតនៅក្នុងវត្តអារាមក្បែរផ្ទះ។ យើងអាចកំណត់រយៈពេលនៃការធ្វើសមាធិតាមការចង់បានទោះបីជាត្រឹមតែប្រាំនាទី ឬ ដប់នាទីក៏ដោយ។ ភាពងាយស្រួលក្នុងការប្រើប្រាស់ធ្វើឱ្យកម្មវិធីមួយនេះក្លាយជាជម្រើសដំបូងគេសម្រាប់អ្នកស្រឡាញ់ការអប់រំចិត្ត និង ស្មារតី។ កម្មវិធីបន្ទាប់ដែលល្បីល្បាញខ្លាំងទៅលើការរចនាដ៏ស្រស់ស្អាតមានឈ្មោះថា ខាម (Calm) ដែលមានន័យថាភាពស្ងប់ស្ងាត់។ រូបភាពនិងផ្ទៃខាងក្រោយនៃកម្មវិធីនេះជួយឱ្យភ្នែករបស់យើងមានភាពស្រស់ស្រាយ និង កាត់បន្ថយភាពនឿយហត់ពីការងារ។ សំឡេងដែលប្រើប្រាស់ក្នុងកម្មវិធីនេះមានភាពស្រទន់ខ្លាំងដែលអាចជួយឱ្យខួរក្បាលរបស់យើងធ្លាក់ចូលទៅក្នុងសភាពសម្រាក។ រឿងនិទានមុនចូលគេងគឺជាចំណុចលេចធ្លោបំផុតដែលជួយឱ្យអ្នកស្តាប់មានអារម្មណ៍ដូចជាត្រឡប់ទៅរកកុមារភាព ឬ ភាពកក់ក្តៅ។ សំឡេងអានរឿងទាំងនោះត្រូវបានធ្វើឡើងដោយអ្នកល្បីល្បាញដែលមានសំឡេងពិរោះ និង អាចទាក់ទាញចិត្តអ្នកស្តាប់បានយ៉ាងល្អ។ មេរៀនសមាធិប្រចាំថ្ងៃរយៈពេលដប់នាទីជួយឱ្យយើងមានវិន័យក្នុងការថែរក្សាសុខភាពផ្លូវចិត្តជារៀងរាល់ព្រឹក ឬ រៀងរាល់យប់។ បុគ្គលដែលមានបញ្ហាស្ត្រេសខ្លាំងដោយសារការរៀនសូត្រឬការងារគួរតែសាកល្បងប្រើប្រាស់កម្មវិធីនេះដើម្បីបន្ធូរអារម្មណ៍។ ការសម្រាកឱ្យបានគ្រប់គ្រាន់តាមរយៈការស្តាប់សំឡេងដាស់សតិគឺជាវិធីសាស្ត្របែបវិទ្យាសាស្ត្រដ៏មានប្រសិទ្ធភាព និង គួរឱ្យចាប់អារម្មណ៍។ សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍សោះក្នុងការធ្វើសមាធិកម្មវិធី ហេតស្ប៉េស (Headspace) គឺជាគ្រូបង្វឹកដ៏ឆ្នើមបំផុត។ មេរៀននីមួយៗត្រូវបានបង្រៀនតាមរយៈវីដេអូបែបគំនូរជីវចលដែលងាយយល់ និង មិនធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ធុញទ្រាន់។ ការរៀនសូត្រពីរបៀបគ្រប់គ្រងខ្យល់ដង្ហើមចេញចូលគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នកចាប់ផ្តើមដំបូង ឬ អ្នកចង់ពង្រឹងសតិ។ កម្មវិធីនេះមានវគ្គសិក្សាជាជំហានៗដែលនាំយើងពីកម្រិតដំបូងទៅកាន់កម្រិតខ្ពស់តាមលំដាប់លំដោយ និង មានភាពច្បាស់លាស់។ ការយល់ដឹងពីទ្រឹស្តីនៃចិត្តជួយឱ្យយើងចេះសង្កេតមើលអារម្មណ៍ខ្លួនឯងនៅពេលដែលមានកំហឹង ឬ ក្តីបារម្ភកើតឡើង។ រាល់វីដេអូបង្ហាញពីរបៀបអង្គុយនិងរបៀបដាក់ចិត្តត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ និង គួរឱ្យទាក់ទាញ។ មនុស្សភាគច្រើនចូលចិត្តកម្មវិធីនេះដោយសារតែវាមានលក្ខណៈដូចជាការលេងហ្គេមអប់រំចិត្តដែលសប្បាយរីករាយ និង មានប្រយោជន៍។ ចំពោះអ្នកដែលចង់អនុវត្តតាមបែបព្រះពុទ្ធសាសនាឱ្យបានស៊ីជម្រៅកម្មវិធី ផ្លាំ វីលេច (Plum Village) គឺជាជម្រើសដ៏វិសេសវិសាល។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយផ្អែកលើការបង្រៀនរបស់ព្រះភិក្ខុ ថិច ញ៉ាត់ ហាញ់ ដែលជាគ្រូសមាធិដ៏ល្បីល្បាញ។ ចំណុចពិសេសដែលធ្វើឱ្យមនុស្សគ្រប់គ្នាគោរពស្រឡាញ់គឺកម្មវិធីនេះឥតគិតថ្លៃទាំងស្រុង និង គ្មានការផ្សាយពាណិជ្ជកម្មឡើយ។ សមាធិបែបដឹងខ្លួនជារៀងរាល់ខ្យល់ដង្ហើមជួយឱ្យយើងរស់នៅក្នុងបច្ចុប្បន្នភាព និង មិនសោកស្តាយនឹងអតីតកាល។ សំឡេងជួងដាស់សតិដែលលាន់ឡើងរៀងរាល់ពេលកំណត់ជួយឱ្យយើងផ្អាកសកម្មភាពទាំងឡាយដើម្បីដកដង្ហើមវែងៗ និង ញញឹម។ ការអនុវត្តបែបនេះជួយឱ្យចិត្តរបស់យើងត្រឡប់មកកាន់រាងកាយវិញទោះបីជាយើងកំពុងធ្វើការ ឬ កំពុងដើរក៏ដោយ។ សម្រាប់បងប្អូនខ្មែរដែលចូលចិត្តភាពសាមញ្ញនិងស្ងប់ស្ងាត់កម្មវិធីនេះពិតជាផ្តល់នូវសន្តិភាពចិត្តយ៉ាងពិតប្រាកដ និង ឥតខ្ចោះ។ កម្មវិធីនេះក៏មានការបង្រៀនអំពីការដើរសមាធិដែលយើងអាចអនុវត្តបាននៅក្នុងបរិវេណផ្ទះ ឬ តាមសួនច្បារនានា។ ប្រសិនបើអ្នកចង់ឱ្យសមាជិកគ្រួសារមានសុខភាពផ្លូវចិត្តល្អកម្មវិធី ស្ម៉ាយលីង ម៉ាញ (Smiling Mind) គឺជាជំនួយការដ៏ល្អបំផុត។ កម្មវិធីនេះមកពីប្រទេសអូស្ត្រាលីដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសង្គម និង មិនស្វែងរកប្រាក់ចំណេញ។ គោលដៅចម្បងគឺការជួយដល់កុមារនិងយុវជនឱ្យចេះគ្រប់គ្រងអារម្មណ៍តាំងពីនៅតូចដើម្បីភាពជោគជ័យក្នុងជីវិត។ មាតិកានៅក្នុងកម្មវិធីត្រូវបានបែងចែកទៅតាមអាយុចាប់ពីក្មេងតូចៗរហូតដល់មនុស្សពេញវ័យ និង សម្រាប់សិស្សសាលា។ ឪពុកម្តាយអាចធ្វើសមាធិជាមួយកូនៗនៅពេលល្ងាចដើម្បីបង្កើតចំណងមិត្តភាព និង សុភមង្គលនៅក្នុងគ្រួសារ។ ការបង្រៀនក្មេងៗឱ្យចេះធ្វើចិត្តឱ្យស្ងប់ជួយឱ្យពួកគេមានការចងចាំល្អ និង មានភាពឆ្លាតវៃក្នុងការរៀនសូត្រ។ សាលារៀនមួយចំនួនក៏ចាប់ផ្តើមយកកម្មវិធីនេះទៅប្រើប្រាស់ដើម្បីឱ្យសិស្សានុសិស្សមានអារម្មណ៍មូលមុនពេលចូលរៀន។ សុខភាពផ្លូវចិត្តគឺជារឿងសំខាន់បំផុតដែលយើងមិនគួរមើលរំលងទោះបីជាយើងរវល់ខ្លាំងយ៉ាងណាក៏ដោយ ឬ មានកិច្ចការច្រើន។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្លូវត្រូវនឹងនាំមកនូវផលប្រយោជន៍មហាសាលដល់ការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់យើង។ កម្មវិធីសមាធិទាំងនេះប្រៀបដូចជាមិត្តភក្តិដ៏ល្អដែលតែងតែនៅក្បែរយើងគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។ យើងម្នាក់ៗមានសិទ្ធិជ្រើសរើសកម្មវិធីណាដែលស័ក្តិសមនឹងចំណង់ចំណូលចិត្ត ឬ តម្រូវការផ្ទាល់ខ្លួន។ ការចំណាយពេលត្រឹមតែបន្តិចបន្តួចជារៀងរាល់ថ្ងៃដើម្បីសង្កេតចិត្តខ្លួនឯងនឹងធ្វើឱ្យជីវិតផ្លាស់ប្តូរក្នុងផ្លូវវិជ្ជមាន។ សង្គមខ្មែរនាពេលបច្ចុប្បន្នចាប់ផ្តើមយល់ដឹងកាន់តែច្រើនអំពីតម្លៃនៃសមាធិ និង ការថែទាំផ្លូវចិត្ត។ ការរួមបញ្ចូលគ្នារវាងការអនុវត្តបែបប្រពៃណីនិងបច្ចេកវិទ្យាថ្មីៗបង្កើតបានជាផ្លូវដើរដ៏ត្រឹមត្រូវសម្រាប់យុវជន។ ចិត្តដែលស្ងប់នឹងជួយឱ្យយើងមើលឃើញបញ្ហាប្រឈមក្នុងជីវិតជាឱកាសសម្រាប់រៀនសូត្រ និង រីកចម្រើន។ មិនថាអ្នករស់នៅក្នុងទីក្រុងដែលមានភាពអ៊ូអរ ឬ រស់នៅតាមតំបន់ជនបទដែលមានភាពស្ងប់ស្ងាត់នោះទេ។ ការហ្វឹកហាត់ចិត្តអាចធ្វើបានគ្រប់ទីកន្លែងឱ្យតែយើងមានឆន្ទៈមោះមុត និង ចេះប្រើប្រាស់ឧបករណ៍ដែលមាន។ សូមសាកល្បងទាញយកកម្មវិធីណាមួយដែលអ្នកពេញចិត្តមកប្រើប្រាស់ដើម្បីដឹងពីភាពខុសប្លែកនៃអារម្មណ៍របស់អ្នក។ ការចាប់ផ្តើមនៅថ្ងៃនេះគឺជាការបោះជំហានទៅរកសេចក្តីសុខដែលស្ថិតស្ថេរ និង យូរអង្វែងសម្រាប់ខ្លួនឯង។ មនុស្សជាច្រើនដែលបានសាកល្បងប្រើប្រាស់កម្មវិធីទាំងនេះបានរកឃើញនូវភាពស្ងប់សុខដែលពួកគេធ្លាប់តែខកខាន។ ភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃអាចរលាយសាបសូន្យទៅបានប្រសិនបើយើងចេះវិធីដោះស្រាយតាមបែបធម្មជាតិ និង វិទ្យាសាស្ត្រ។ កម្មវិធីនីមួយៗសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួនដែលយើងអាចដកស្រង់យកមកអនុវត្តតាមតម្រូវការជាក់ស្តែង។ យើងអាចប្រើប្រាស់កម្មវិធីដែលឥតគិតថ្លៃដើម្បីសន្សំថវិកា ឬ ក៏ជាវមាតិកាបន្ថែមដើម្បីគាំទ្រដល់អ្នកបង្កើត។ សេចក្តីរីករាយដែលកើតចេញពីភាពស្ងប់ក្នុងចិត្តមានតម្លៃជាងទ្រព្យសម្បត្តិមហាសាលដែលមិនអាចទិញបានដោយប្រាក់ឡើយ។ សម័យកាលនេះគឺជាសម័យកាលនៃចំណេះដឹងដែលយើងអាចស្វែងរកវិធីសាស្រ្តជួយខ្លួនឯងបានយ៉ាងងាយស្រួល។ ការអត់ធ្មត់ក្នុងការហ្វឹកហាត់ចិត្តនឹងផ្តល់ផលផ្លែផ្អែមល្ហែមនៅពេលដែលយើងមានបញ្ហាវិបត្តិក្នុងជីវិត។ សូមឱ្យការប្រើប្រាស់កម្មវិធីសមាធិក្លាយជាទម្លាប់ល្អមួយនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនខ្មែរគ្រប់រូប។ ជំនឿជាក់លើសមត្ថភាពនៃចិត្តខ្លួនឯងគឺជាកម្លាំងរុញច្រានឱ្យយើងចង់ក្លាយជាមនុស្សដែលប្រសើរជាងមុន។ មិនថាការងាររបស់អ្នកមានសម្ពាធខ្លាំងប៉ុណ្ណាក៏ដោយក៏សមាធិអាចជួយរំងាប់អារម្មណ៍ក្តៅក្រហាយបានភ្លាមៗ។ ការស្តាប់សំឡេងដាស់សតិជួយឱ្យយើងចេះស្រឡាញ់ខ្លួនឯង និង ចេះចែករំលែកសេចក្តីស្រឡាញ់ដល់អ្នកដទៃ។ ពិភពលោកនឹងមានភាពស្រស់បំព្រងប្រសិនបើមនុស្សម្នាក់ៗមានចិត្តសប្បុរស និង មានសន្តិភាពខាងក្នុង។ ការជ្រើសរើសកម្មវិធីសមាធិដែលត្រូវនឹងចរិតលក្ខណៈរបស់អ្នកនឹងធ្វើឱ្យការអនុវត្តមិនមែនជាបន្ទុកឡើយ។ យើងអាចប្រើប្រាស់វាដើម្បីជួយឱ្យការផ្តោតអារម្មណ៍លើការងារកាន់តែខ្ពស់ និង មានភាពច្នៃប្រឌិត។ កម្មវិធីសមាធិបែបទំនើបទាំងនេះត្រូវបានរចនាឡើងដោយមានការចូលរួមពីអ្នកជំនាញចិត្តវិទ្យាល្បីៗលើពិភពលោក។ ដូច្នេះរាល់ការណែនាំសុទ្ធតែមានមូលដ្ឋានគ្រឹះត្រឹមត្រូវដែលជួយដល់សុខុមាលភាពផ្លូវចិត្តរបស់យើងយ៉ាងពិតប្រាកដ។ សូមកុំបង្ខំខ្លួនឯងឱ្យធ្វើបានល្អឥតខ្ចោះនៅពេលចាប់ផ្តើមដំបូងប៉ុន្តែត្រូវធ្វើវាដោយភាពរីករាយ និង ចិត្តចំហ។ រាល់វិនាទីដែលអ្នកអង្គុយស្ងៀមគឺជាការផ្តល់រង្វាន់ដល់រាងកាយនិងខួរក្បាលដែលបានហត់នឿយពេញមួយថ្ងៃ។ បច្ចេកវិទ្យាគឺជាដាវពីរមុខប៉ុន្តែបើយើងប្រើវាដើម្បីធ្វើសមាធិវានឹងក្លាយជាមិត្តដ៏ល្អបំផុត។ ការកំណត់ពេលវេលាច្បាស់លាស់សម្រាប់ធ្វើសមាធិជារៀងរាល់ថ្ងៃនឹងបង្កើតឱ្យមានភាពស៊ាំក្នុងចិត្ត។ យុវជនខ្មែរគួរងាកមកចាប់អារម្មណ៍លើការថែទាំផ្លូវចិត្តឱ្យបានច្រើនដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ ភាពជោគជ័យដែលគ្មានសន្តិភាពចិត្តគឺជាភាពជោគជ័យដែលខ្វះខាតអត្ថន័យ និង មិនពេញលេញឡើយ។ កម្មវិធីសមាធិនាំផ្លូវជួយឱ្យយើងមិនវង្វេងក្នុងគំនិតដែលរាយប៉ាយ និង មិនសមហេតុផលទាំងឡាយ។ យើងអាចរៀនពីរបៀបដោះស្រាយជាមួយអារម្មណ៍អវិជ្ជមានតាមរយៈការស្តាប់ និង ការអនុវត្តតាមលំដាប់។ ពន្លឺនៃបញ្ញានឹងកើតមានឡើងនៅពេលដែលចិត្តមានភាពស្ងប់ស្ងាត់ដូចជាទឹកដែលថ្លាឈប់រំជើបរំជួល។ មិនថាមានរឿងអ្វីកើតឡើងក្នុងជីវិតក៏ដោយការមានសតិដឹងខ្លួនជានិច្ចគឺជាខែលការពារដ៏រឹងមាំបំផុត។ សូមឱ្យការសិក្សាស្វែងយល់ពីកម្មវិធីសមាធិទាំងនេះនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់អ្នក។ អ្នកអាចសាកល្បងប្រើកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលបានរៀបរាប់ខាងលើដើម្បីចាប់ផ្តើមដំណើរថ្មី។ ការលះបង់ពេលវេលាខ្លះដើម្បីភាពស្ងប់ស្ងាត់គឺជាការវិនិយោគដែលចំណេញបំផុតសម្រាប់សុខភាព។ ចិត្តដែលមានការបណ្តុះបណ្តាលល្អនឹងនាំមកនូវសេចក្តីសុខក្នុងគ្រួសារ និង ក្នុងសង្គមជាតិទាំងមូល។ សូមកុំរង់ចាំរហូតដល់មានវិបត្តិទើបស្វែងរកសមាធិប៉ុន្តែត្រូវធ្វើវាជាប្រចាំដើម្បីការពារចិត្ត។ រាល់ការប្រឹងប្រែងរបស់អ្នកក្នុងការរៀនគ្រប់គ្រងចិត្តនឹងមិនឥតប្រយោជន៍ឡើយ ឬ មិនបាត់បង់ទៅណាឡើយ។ ភាពសាមញ្ញនៃបច្ចេកទេសសមាធិក្នុងកម្មវិធីទាំងនេះធ្វើឱ្យវាស័ក្តិសមសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ យើងអាចនាំយកសន្តិភាពមកក្នុងបេះដូងបានគ្រប់ពេលដែលយើងចង់បានតាមរយៈបច្ចេកវិទ្យាទាំងនេះ។ ភាពរីកចម្រើនខាងស្មារតីនឹងជួយឱ្យយើងមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនកាន់តែប្រសើរ។ ការយល់ដឹងពីខ្លួនឯងគឺជាចំណុចចាប់ផ្តើមនៃប្រាជ្ញាដែលគ្មានដែនកំណត់ និង ភាពជឿជាក់លើខ្លួនឯង។ សូមប្រើប្រាស់កម្មវិធីសមាធិជាជំនួយការដើម្បីជម្នះរាល់ឧបសគ្គដែលមករារាំងសេចក្តីសុខរបស់អ្នក។ ក្តីសង្ឃឹមនិងពន្លឺជីវិតនឹងកើតមានដល់អ្នកដែលចេះថែរក្សាចិត្តឱ្យមានរបៀបរៀបរយ និង ស្អាតស្អំ។ ការធ្វើសមាធិមិនមែនជារឿងសាសនាតែមួយមុខនោះទេប៉ុន្តែវាគឺជាវិទ្យាសាស្ត្រនៃខួរក្បាល។ បច្ចេកវិទ្យាទំនើបបានធ្វើឱ្យការអនុវត្តធម៌កាន់តែខិតជិតមកដល់ដៃរបស់យើងគ្រប់ៗគ្នា។ សូមឱ្យការណែនាំអំពីកម្មវិធីទាំងនេះជាប្រទីបបំភ្លឺផ្លូវសម្រាប់អ្នកដែលកំពុងស្វែងរកភាពស្ងប់សុខ។ សេចក្តីសុខពិតប្រាកដមិនមែននៅឆ្ងាយពីយើងឡើយគឺស្ថិតនៅត្រង់ការចេះរៀបចំចិត្តឱ្យនៅនឹង។ ការចំណាយពេលសិក្សាពីរបៀបប្រើប្រាស់កម្មវិធីសមាធិគឺជាការចាប់ផ្តើមដ៏ល្អសម្រាប់ជីវិតថ្មី។ យុគសម័យឌីជីថលផ្តល់ឱកាសឱ្យយើងកសាងសុខភាពផ្លូវចិត្តបានយ៉ាងឆាប់រហ័ស និង មានប្រសិទ្ធភាព។ សរុបមកវិញការជ្រើសរើសកម្មវិធីសមាធិដែលសមស្របនឹងជួយឱ្យជីវិតរបស់អ្នកកាន់តែមានន័យ។ ការអនុវត្តជាប្រចាំនឹងនាំមកនូវលទ្ធផលដែលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ សូមរីករាយជាមួយដំណើរស្វែងរកសន្តិភាពខាងក្នុងតាមរយៈកម្មវិធីសមាធិដែលអ្នកបានជ្រើសរើស។ ក្តីប្រាថ្នារបស់យើងគ្រប់គ្នាគឺចង់ឃើញសង្គមខ្មែរពោរពេញដោយមនុស្សដែលមានចិត្តមេត្តា និង ស្ងប់ស្ងាត់។ សូមឱ្យលោកអ្នកទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្តតាមរយៈការហ្វឹកហាត់សមាធិជារៀងរាល់ថ្ងៃ។